អន្ទង់អាំងទឹកឃ្មុំ ក៏ជាមុខម្ហូបពិសេសមួយទៀត ដែលប្រើទឹកឃ្មុំក្នុងការធ្វើទឹកគ្រឿងដើម្បីប្រឡាក់។ អន្ទង់ដែលសម្អាតរួច ត្រូវបានប្រឡាក់ជាមួយគ្រឿងទេសរួមមាន ខ្ទឹមស រមៀត គល់ស្លឹកគ្រៃ អំបិល ប៊ីចេង និងទឹកឃ្មុំ។ គេយកសាច់អន្ទង់ប្រឡាក់ជាមួយគ្រឿង រួចយកទៅអាំង ដោយលាបជាមួយគ្រឿងប្រឡាក់បន្ថែម ធ្វើឱ្យសាច់អន្ទង់កាន់តែឆ្ងាញ់។ ការប្រឡាក់ជាមួយទឹកឃ្មុំជួយឱ្យសាច់អន្ទង់ទន់ មានរសជាតិផ្អែមល្មម និងមានក្លិនឈ្ងុយឆ្ងាញ់ពិសេសនៅពេលអាំង។ មុខម្ហូបនេះ ជាទូទៅត្រូវបានញ៉ាំជាមួយបាយនាពេលល្ងាចឬសម្រាប់ជាគ្រឿងក្លែមផងដែរ។ ម្យ៉ាងអន្ទង់អាំងទឹកឃ្មុំ មានរសជាតិឆ្ងាញ់ ភាគច្រើនបរិភោគក្នុងការជួបជុំក្រុមគ្រួសារញាតិមិត្ត ក៏ដូចជាក្នងពិធីជួបជុំផ្សេងៗ។